អាពាហ៍ពិពាហ៍ ជាពិធីដ៏សំខាន់មួយក្នុងវប្បធម៌ខ្មែរ ដែលបង្ហាញពីការចងសម្ព័ន្ធស្នេហា និងការរួមរស់រវាងប្ដីភរិយាថ្មីមួយគូ។ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ការតុបតែង និងការរៀបចំពិធីមានតួនាទីសំខាន់ណាស់ ដើម្បីបង្ហាញពីសេចក្តីគោរពចំពោះវប្បធម៌ និងវណ្ណៈគ្រួសាររបស់អ្នកប្រារព្ធពិធី។ ការតុបតែង នឹងត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ ដោយផ្អែកលើអត្ថន័យវប្បធម៌ ជំនឿសាសន៍ និងភាពសមរម្យរបស់ពិធីមង្គលការ។ នៅក្នុងប្រពៃណីខ្មែរ ពណ៌ដែលគេប្រើសម្រាប់រោងជ័យ ឬបរិវេណពិធីអាពាហ៍ពិពាហ៍ គឺមានច្រើនដូចជា ពណ៌ស, ពណ៌មាស, ពណ៌ផ្កាឈូក, និង ពណ៌បៃតងស្រាល ផ្នែកទៅតាមទំនៀមទម្លាប់ពីបុរាណកាល។ គេជឿថាពណ៌ទាំងនោះអាចនាំសេរីសួស្តី សេរីមង្គលដល់កូនកំលោះ កូនក្រមុំ។ ពណ៌ទាំងនោះមានអត្ថន័យដូចជា ពណ៌ស ជាពណ៌បរិសុទ្ធនៃជីវិតថ្មី និងការរួមគ្រួសារ។ រីឯពណ៌មាស ជាពណ៌ដែលបង្ហាញពីសេរីភាព និងភាពថ្លៃថ្នូរ។ ចំណែកពណ៌ផ្កាឈូកឬផ្កាឈូកចាស់ បង្ហាញពីសេចក្តីស្រឡាញ់ និងភាពអាណិតស្រឡាញ់រវាងដៃគូរ។ សម្រាប់ពណ៌បៃតងស្រាល តំណាងភាពសុខសាន្តនៃជីវិត និងភាពស្រស់ស្រាយ។ ការដែលជ្រើសរើសពណ៌ទាំងនេះ ជាការជួយមួយផ្នែកដែលអាចផ្តល់អារម្មណ៍ស្រស់ស្អាត និងមានតម្លៃដល់កម្មពិធីមង្គុលការ។ ថែមពីនេះការរៀបចំឆាក ក៏បង្ហាញពីសោភ័ណភាព នៃពិធី ភ្ជាប់ពាក្យ ឬ ចងដៃ ដែលជាចំណុចកណ្ដាលនៃពិធីអាពាហ៍ពិពាហ៍ខ្មែរ។ ដើម្បីបង្កើតឆាកដ៏ស្រស់ស្អាត និងគួរឱ្យចងចាំ អ្នកអាចរចនាឆាកដោយប្រើផ្កាស្រស់ និងក្រណាត់ផ្ទាំងពណ៌ស្រាល សមស្របនឹងពណ៌រោងជ័យ និងកៅអីពណ៌មាស ឬឈើ។ នៅផ្ទាំងខាងក្រោយ ត្រូវបានរៀបចំដោយប្រើក្រណាត់ពណ៌សជាមួយពណ៌រោងជ័យដូចជា ពណ៌ផ្កាឈូកស្រាល ឬពណ៌លឿងស្រាល។ ផ្កាស្រស់ត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន ដោយប្រើផ្កាកុលាបស ផ្កាកុលាបក្រហម ឬផ្កាឈូក ដើម្បីលម្អនៅជុំវិញឆាកជាពិសេសជុំវិញកន្លែងអង្គុយរបស់កូនកំលោះនិងកូនក្រមុំ។ ហើយផ្កាអាចត្រូវបានរៀបចំជាចម្រង់តូចៗ ឬតាងជាស៊ុមតុបតែងនៅជ្រុងឆាក ឬលើតុ។ សម្ភារៈដូចជាកៅអី ត្រូវជ្រើសរើសប្រើកៅអីឈើ ឬមាស រួមតុបតែងដោយក្រណាត់ និងផ្កា ជាការបង្ហាញភាពសមរម្យ និងការរចនា។ កន្លែងតុចងដៃត្រូវមាន ក្រណាត់ពណ៌មាស ខ្នើយពណ៌មាស អំបោះកួចដៃពណ៌ក្រហម ឬពណ៌លឿង ចានមាស ស្លាដក ម្លូ ព្រះខ័ន្ត និងមានដាក់ផ្កាពណ៌ស្រស់។ ឆាកគួរជ្រើសកន្លែងដែលមានពន្លឺធម្មជាតិ ឬអាចបន្ថែមពន្លឺបាន ប្រសិនបើធ្វើនៅក្នុងផ្ទះ អាចបន្ថែមខ្សែភ្លើង LED ។ ក្នុងពិធីមង្គលការបែបប្រពៃណីខ្មែរ ផ្ទះកូនក្រមុំ គឺជាកន្លែងសំខាន់បំផុតដែលសមាជិកក្នុងគ្រួសារ មិត្តភក្តិ និងភ្ញៀវចូលរួមជាច្រើន។ រួមការតុបតែងនៅខាងក្នុងផ្ទះកូនក្រមុំ ត្រូវបានរៀបចំអោយមានសណ្តាប់ធ្នាប់ នៅបង្កាន់ដៃជណ្តើរឡើងផ្ទះរំព័ន្ធដោយក្រណាត់ពណ៌សលាយពណ៌ក្រហម ឬ ពណ៌សលាយពណ៌មាស។ នៅតាមជញ្ជាំងខាងក្នុងផ្ទះបំពាក់ក្រណាត់ពណ៌ក្រហមលាយសរ ឬពណ៌សលាយពណ៌មាស និងតុបតែងផ្កាស្រស់ ទៅតាមចំណង់ចំណូលចិត្ត។ បើសិនជាអ្នកមានមិត្តភក្តិ ឬក្រុមគ្រួសារដែលធ្វើដំណើរមកពីខេត្តឆ្ងាយៗ អ្នកត្រូវគិតគូរពីកន្លែងស្នាក់នៅឱ្យបានសមរម្យក្នុងនាមជាម្ចាស់កម្មវិធី។ ជាពិសេសមុខរោង និងផ្លូវចូលទៅផ្ទះកូនក្រមុំ គឺជាកន្លែងដំបូងបង្អស់ដែលភ្ញៀវ និងក្រុមដំណើរពីខាងកូនកំលោះនឹងឃើញ។ ការរចនាមុខរោងនិងផ្លូវចូលពណ៌ដែលតែងតែជ្រើសរើសគឺ ពណ៌ស, ផ្កាឈូកស្រាល, មាសស្រាល ឬបៃតង។ ស៊ុមផ្កាកន្លែងស្វាគមន៍ត្រូវដាក់នៅច្រកចូលផ្ទះ មានពណ៌ស្រស់ស្អាត ព្រំក្រណាត់ប្រើក្រណាត់ក្រហម ពណ៌ស ឬពណ៌ផ្កាឈូក ដើម្បីអញ្ជើញភ្ញៀវឲ្យដើរចូល។ ច្រកផ្កាឈរ តាំងនៅទ្វារចូលឬពីរជើងផ្លូវចូល ដើម្បីបន្ថែមភាពស្រស់ស្អាត មានភ្លើងដាក់ជាប់តាមផ្លូវចូលឬនៅលើក្រណាត់ សម្រាប់ពេលល្ញាច។ ផ្ទាំងរូបថត តាំងជាមួយផ្កាស្រស់ឬក្រណាត់ខាងក្រោយ សម្រាប់ថតរូប និងជាឈរខាងក្រៅជាមួយភ្ញៀវទុកការចងចាំ។ ជាចុងក្រោយការរៀបចំ តុកៅអី គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់កិត្តិយសការទទួលស្វាគមន៍ភ្ញៀវ ក៏ដូចជាការបង្ហាញពីភាពប្រណិតក្នុងពិធី។ រៀបចំទៅតាមចំនួនភ្ញៀវដែលបានអញ្ជើញ ឬដាក់លើស បង្ការការខ្វះខាតពេលមានភ្ញៀរមកលើសចំនួន។ ប្រើកៅអីជាបែបអាហារដ្ឋានឬកៅអីឈើ ដែលគ្របដណ្តប់ដោយក្រណាត់ទៅតាមពណ៌រោង និងប្រើខ្សែចងក្រោយខ្នងកៅអី។ នៅលើតុបំពាក់ក្រណាត់ពណ៌ស និងមានលាយពណ៌ផ្សេងទៀត ក៏អាចដាក់តុដែលបង្វិលដែលសម្រាប់ដាក់ម្ហូបបាន។